គ្រូខ្មែរ ឬអ្នកព្យាបាលបុរាណ បានដើរតួនាទីយ៉ាងសំខាន់ និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ។ តួនាទីរបស់ពួកគាត់មិនត្រឹមតែជាអ្នកផ្តល់សេវាព្យាបាលសុខភាពតែម្យ៉ាងនោះទេ ថែមទាំងជាបង្អែកផ្លូវចិត្ត និងជាអ្នកថែរក្សាប្រពៃណីវប្បធម៌ដ៏សំខាន់ផងដែរ។ សព្វថ្ងៃនេះ ទោះបីជាវិស័យវេជ្ជសាស្ត្រទំនើបមានការរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ គ្រូខ្មែរនៅតែមានវត្តមានយ៉ាងរឹងមាំក្នុងសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ការទុកចិត្តនេះបណ្តាលមកពីកត្តាជាច្រើនដូចជា ជំនឿ វប្បធម៌ ការចំណាយទាប និងការជឿជាក់ផ្ទាល់ខ្លួនរបស់អ្នកជំងឺចំពោះវិធីសាស្ត្រព្យាបាលបុរាណដ៏ស័ក្តិសិទ្ធិ។ គ្រូខ្មែរមានច្រើនប្រភេទណាស់ទៅតាមជំនាញ និងវិធីសាស្ត្រព្យាបាលរៀងៗខ្លួន ដែលត្រូវបានបន្សល់ទុកពីដូនតា។ ប្រភេទដែលគេស្គាល់ច្រើនជាងគេគឺ គ្រូថ្នាំបុរាណ ដែលជំនាញក្នុងការប្រើប្រាស់រុក្ខជាតិឱសថ ឫសឈើ សំបកឈើ និងថ្នាំស័ក្តិសិទ្ធិផ្សេងៗដើម្បីព្យាបាលជំងឺ។ ថ្នាំរបស់ពួកគាត់ត្រូវបានគេជឿថាអាចព្យាបាលជំងឺរ៉ាំរ៉ៃនិងជំងឺទូទៅបានយ៉ាងមានប្រសិទ្ធភាព ដោយមិនមានផលប៉ះពាល់ដូចថ្នាំគីមី។ ប្រភេទមួយទៀតគឺ គ្រូមន្តអាគម ឬ គ្រូធ្មប់ ដែលប្រើប្រាស់កិច្ច ពិធីសាសនា និងមន្តអាគមដើម្បីបណ្តេញខ្មោចព្រាយបិសាចដែលរំខានដល់សុខភាព។ ការព្យាបាលនេះផ្តោតជាសំខាន់លើបញ្ហាដែលបណ្តាលមកពីជំនឿអរូបិយដែលវេជ្ជសាស្ត្រទំនើបមិនអាចបកស្រាយបាន។ ក៏មាន គ្រូទាយ ដែលប្រើប្រាស់វិធីសាស្ត្រចម្លែកៗដើម្បីទាយអំពីជោគវាសនា និងជួយមនុស្សដោះស្រាយបញ្ហាជីវិតតាមរយៈការណែនាំខាងវិញ្ញាណ។ ក្រៅពីនេះ នៅមានគ្រូជំនាញផ្នែកឆ្អឹង ផ្នែករោគស្ត្រី និងផ្នែកព្យាបាលជំងឺផ្លូវចិត្តជាដើម ដែលផ្តល់សេវាព្យាបាលទៅតាមតម្រូវការជាក់ស្តែងក្នុងសហគមន៍នីមួយៗ។ តួនាទីរបស់គ្រូខ្មែរមានទូលំទូលាយណាស់នៅក្នុងសហគមន៍ខ្មែរ ដោយមិនមែនត្រឹមតែជាអ្នកព្យាបាលជំងឺឡើយ។ ពួកគាត់ជាទីពឹងដំបូងបង្អស់សម្រាប់អ្នកជំងឺដែលរស់នៅឆ្ងាយពីមន្ទីរពេទ្យ ឬមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅទទួលសេវាសុខភាពទំនើប។ គ្រូខ្មែរក៏ដើរតួជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្តដ៏សំខាន់ផងដែរ ដែលជួយដោះស្រាយបញ្ហាដែលបណ្តាលមកពីការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ ពួកគាត់ជាអ្នករក្សាទុកនូវចំណេះដឹងបុរាណដែលទាក់ទងនឹងថ្នាំឱសថ និងក្បួនព្យាបាលតាមបែបប្រពៃណី ដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដោយផ្ទាល់មាត់។ ពួកគាត់ក៏ជាអ្នកផ្តល់ការការពារពីសត្រូវ អំពើអាក្រក់ និងខ្មោចព្រាយបិសាចផងដែរ ដែលតួនាទីនេះជួយឱ្យប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពផ្លូវចិត្ត។ តម្លៃនៃការព្យាបាលបុរាណមានតម្លៃសមរម្យជាងការព្យាបាលទំនើប ដែលធ្វើឱ្យប្រជាជនក្រីក្រអាចទទួលបានសេវាថែទាំសុខភាពដោយមិនមានការព្រួយបារម្ភពីរឿងលុយកាក់។ គ្រូខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់សមាជិកសហគមន៍។ ពួកគាត់ក៏បានដើរតួនាទីជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ តាមរយៈការប្រើប្រាស់រុក្ខជាតិឱសថ។ ការអប់រំ និងការណែនាំរបស់គ្រូខ្មែរបានជួយឱ្យសហគមន៍យល់ដឹងពីវិធីថែទាំសុខភាពបឋមដោយខ្លួនឯង។ ភាពជិតស្និទ្ធរវាងគ្រូខ្មែរនិងអ្នកជំងឺបង្កើតបានជាបរិយាកាសនៃភាពកក់ក្តៅនិងការយកចិត្តទុកដាក់។ ពួកគាត់ជួយដោះស្រាយបញ្ហាដែលកើតឡើងក្នុងគ្រួសារនិងសហគមន៍តាមបែបផែនប្រពៃណី។ ភាពជាអ្នកដឹកនាំរបស់គ្រូខ្មែរជួយរក្សាបាននូវសណ្តាប់ធ្នាប់ និងសេចក្តីស្ងប់សុខក្នុងសហគមន៍។ ទោះជាមានតួនាទីសំខាន់ក៏ដោយ គ្រូខ្មែរក៏នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយដើម្បីបង្កើនគុណភាពនិងសុវត្ថិភាព។ បញ្ហាប្រឈមធំបំផុតគឺកង្វះការទទួលស្គាល់ពីវិទ្យាសាស្ត្រទំនើប និងកង្វះការសិក្សាស្រាវជ្រាវច្បាស់លាស់ពីប្រសិទ្ធភាពនៃវិធីសាស្ត្រព្យាបាលមួយចំនួន។ ការប្រើប្រាស់ឱសថមិនត្រឹមត្រូវ ឬការធ្វើរោគវិនិច្ឆ័យខុសអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកជំងឺយ៉ាងធ្ងន់ធ្ងរ។ ក៏មានបញ្ហាអនាម័យនិងការបន្តចំណេះដឹងទៅអ្នកជំនាន់ក្រោយដោយគ្មានលិខិតទទួលស្គាល់ផងដែរ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានព្យាយាមជំរុញការរួមបញ្ចូលគ្នារវាងវេជ្ជសាស្ត្របុរាណនិងទំនើបដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាព។ គោលដៅគឺដើម្បីបណ្តុះបណ្តាល និងចុះបញ្ជីគ្រូខ្មែរឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីឱ្យពួកគាត់អាចធ្វើការជាមួយគ្រូពេទ្យជំនាញ។ ឧទាហរណ៍ គ្រូខ្មែរអាចបញ្ជូនអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរទៅមន្ទីរពេទ្យដោយមិនពន្យារពេលការព្យាបាលដែលចាំបាច់។ ការរួមបញ្ចូលគ្នានេះជួយឱ្យប្រជាជនទទួលបានការព្យាបាលដែលល្អបំផុត និងជាវិធីមួយដើម្បីរក្សាមរតកវប្បធម៌ផង និងធានាសុវត្ថិភាពអ្នកជំងឺផង។ សរុបមក គ្រូខ្មែរ ឬអ្នកព្យាបាលបុរាណ បានដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ ពួកគេមិនត្រឹមតែជាអ្នកព្យាបាលរោគកាយប៉ុណ្ណោះទេ ថែមទាំងជាទីប្រឹក្សាផ្លូវចិត្ត និងស្មារតីផងដែរ។ ទោះបីជាពួកគេមានតួនាទីសំខាន់ក៏ដោយ ការអនុវត្តន៍របស់ពួកគេនៅតែប្រឈមនឹងបញ្ហា ដោយសារតែខ្វះបទដ្ឋានត្រឹមត្រូវ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំសុខភាពដល់ប្រជាពលរដ្ឋគ្រប់រូប គួរតែមានការផ្សារភ្ជាប់គ្នារវាងការព្យាបាលតាមបែបបុរាណ និងការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើប។ ការធ្វើបែបនេះ អាចឲ្យប្រជាពលរដ្ឋទទួលបានទាំងអត្ថប្រយោជន៍ពីចំណេះដឹងបុរាណ និងស្តង់ដារវិទ្យាសាស្ត្រទំនើប។